ក្នុងនាមជាអ្នកធ្វើការវ័យក្មេង ការគ្រប់គ្រងថវិកាចំណូលឱ្យមានប្រសិទ្ធភាពគឺជាជំនាញដ៏សំខាន់មួយដែលអាចកំណត់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់អ្នកទៅថ្ងៃមុខ។ ការចាប់ផ្ដើមទម្លាប់ល្អតាំងពីដំបូង នឹងជួយឱ្យអ្នកមានស្ថិរភាពហិរញ្ញវត្ថុ និងសម្រេចបានគោលដៅធំៗក្នុងជីវិត។ រឿងដំបូងដែលអ្នកត្រូវធ្វើគឺដឹងឱ្យច្បាស់ថាអ្នករកបានប៉ុន្មាន ហើយចាយអស់ប៉ុន្មាន។ បន្ទាប់មកកត់ត្រារាល់ចំណូល និងចំណាយ ទៅលើ ថ្លៃផ្ទះ ម្ហូបអាហារ ការកម្សាន្ត ការធ្វើដំណើរ របស់អ្នក។ ម្យ៉ាងទៀត អ្នកអាចប្រើកម្មវិធីទូរស័ព្ទ សៀវភៅកត់ត្រា ដើម្បីជួយក្នុងការកត់ត្រាការចំណាយទាំងនេះ។ មួយវិញទៀត អ្នកត្រូវកំណត់ឱ្យបានច្បាស់ថា តើការចំណាយណាខ្លះដែលជាតម្រូវការចាំបាច់ ដូចជាថ្លៃផ្ទះ ម្ហូបអាហារ និងការចំណាយណាខ្លះដែលជាបំណងប្រាថ្នា ដូចជាការដើរលេង ការទិញរបស់របរថ្មីៗដែលមិនចាំបាច់។ បន្ទាប់ពីដឹងពីចំណូល និងចំណាយហើយ អ្នកត្រូវកំណត់ដែនសម្រាប់ការចំណាយនីមួយៗ។ ឧទាហរណ៍ កំណត់ថាអ្នកនឹងចំណាយប៉ុន្មានទៅលើអាហារ ការធ្វើដំណើរ ឬការកម្សាន្តក្នុងមួយខែ។ ប្រើច្បាប់ ៥០% ឬ៣០% ឬ២០% នេះជាច្បាប់ដ៏ពេញនិយមមួយក្នុងការគ្រប់គ្រងថវិកា។ ៥០% សម្រាប់តម្រូវការចាំបាច់ដូចជាថ្លៃផ្ទះ ម្ហូបអាហារ ថ្លៃទឹកភ្លើង និងការធ្វើដំណើរ។ ៣០% សម្រាប់បំណងប្រាថ្នាដូចជាការដើរលេង កម្សាន្ត ការទិញរបស់របរដែលមិនចាំបាច់ ឬចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ ២០% សម្រាប់សន្សំ និងវិនិយោគនេះរួមបញ្ចូលទាំងការសន្សំសម្រាប់ពេលអនាគត និងការវិនិយោគ។ ថវិការបស់អ្នកអាចផ្លាស់ប្តូរទៅតាមពេលវេលា ដូច្នេះត្រូវពិនិត្យ និងកែសម្រួលវាជាប្រចាំ ដើម្បីឱ្យវាស្របទៅនឹងស្ថានភាពបច្ចុប្បន្នរបស់អ្នក។ ការសន្សំ និងវិនិយោគចាប់ផ្ដើមទម្លាប់សន្សំភ្លាមៗបន្ទាប់ពីបានបើកប្រាក់ខែ។ កំណត់គោលដៅនៃការសន្សំជាក់លាក់ ឧទាហរណ៍ សន្សំ ១០% នៃប្រាក់ខែរៀងរាល់ខែ ហើយដាក់ប្រាក់នោះទៅក្នុងគណនីសន្សំដាច់ដោយឡែក។ ព្យាយាមសន្សំប្រាក់ឱ្យបានយ៉ាងតិច ៣ ទៅ ៦ ខែនៃការចំណាយរបស់អ្នកសម្រាប់ជាមូលនិធិសង្គ្រោះបន្ទាន់។ ប្រាក់នេះនឹងជួយអ្នកឱ្យឆ្លងផុតពេលលំបាកដូចជាការបាត់បង់ការងារ ឬបញ្ហាសុខភាព។ នៅពេលអ្នកមានមូលនិធិសង្គ្រោះបន្ទាន់ហើយ ចូរចាប់ផ្ដើមសិក្សាពីជម្រើសវិនិយោគផ្សេងៗដូចជា ការវិនិយោគលើអចលនទ្រព្យ ភាគហ៊ុន ឬអាជីវកម្មផ្ទាល់ខ្លួន។ ការវិនិយោគអាចជួយឱ្យប្រាក់របស់អ្នកកើនឡើងតាមពេលវេលាដូចពាក្យថា តក់ៗពេញបំពង់ ឆុងៗកន្លះក្រហេត។ ប្រសិនបើអ្នកមានបំណុល ដូចជាកម្ចីសិក្សា ឬបំណុលកាតឥណទាន ត្រូវកំណត់អាទិភាពក្នុងការសងវាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បំណុលដែលមានការប្រាក់ខ្ពស់គួរតែត្រូវបានសងមុនគេ ព្រោះវាជួយកាត់បន្ថយចំនួនការប្រាក់។ ជៀសវាងការបង្កើតបំណុលថ្មី ដោយព្យាយាមកុំខ្ចីប្រាក់បន្ថែមទៀត បើមិនចាំបាច់ពិតប្រាកដ។ ការចំណាយតូចៗជាប្រចាំដូចជា កាហ្វេថ្លៃៗ រឺការញ៉ាំអាហារខាងក្រៅញឹកញាប់ អាចកើនឡើងជាចំនួនច្រើន។ ព្យាយាមកាត់បន្ថយការចំណាយទាំងនេះ។ ស្វែងរកជម្រើសសន្សំសំចៃ ឧទាហរណ៍ អាចចម្អិនអាហារនៅផ្ទះ យកទឹកពីផ្ទះ ឬប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ។ ប្រសិនបើអ្នកមានពេលទំនេរ អ្នកអាចស្វែងរកការងារធ្វើក្រៅម៉ោង ឬការងារសេរី ដើម្បីបង្កើនចំណូលរបស់អ្នក។ អភិវឌ្ឍជំនាញក្នុងការរៀនជំនាញថ្មីៗអាចជួយឱ្យអ្នកមានឱកាសរកចំណូលបានកាន់តែច្រើន។ ពិសេសជាងនេះការគ្រប់គ្រងថវិកាមិនមែនជាការរឹតត្បិតនោះទេ តែវាជាការផ្តល់សេរីភាពផ្នែកហិរញ្ញវត្ថុដល់អ្នកទៅថ្ងៃមុខ។ ការអនុវត្តន៍គន្លឹះទាំងនេះជាប្រចាំ នឹងជួយឱ្យអ្នកអាចសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ និងមានអនាគតដ៏រឹងមាំ។